វិស័យថតរូបអាជីពក្នុងប្រទេសកម្ពុជាបានវិវត្តន៍ខ្លួនយ៉ាងលឿន ដោយសារមានការកើនឡើងនូវតម្រូវការគុណភាពរូបភាពកម្រិតខ្ពស់ពីសំណាក់អតិថិជន។ អ្នកថតរូប Pre-wedding អាជីពត្រូវមានជំនាញច្បាស់លាស់ក្នុងការប្រើប្រាស់កាមេរ៉ា និងឧបករណ៍ជំនួយពន្លឺដើម្បីបង្កើតរូបភាពដ៏មានមន្តស្នេហ៍។ ការយល់ដឹងពីសិល្បៈនៃការចាត់ចែងប្លង់រូបភាព គឺជាចំណុចសំខាន់បំផុតដែលធ្វើឱ្យរូបភាពមើលទៅមានលក្ខណៈអាជីព និងទាក់ទាញ។ អាជីពនេះតម្រូវឱ្យមានការវិនិយោគខ្ពស់លើសម្ភារៈទំនើបៗដូចជា កាមេរ៉ា Mirrorless ឡេនគុណភាពខ្ពស់ និងដ្រូនសម្រាប់ចាប់ប្លង់ពីលើអាកាស។ ការប្រើប្រាស់កម្មវិធីកាត់តរូបភាពដូចជា Adobe Lightroom និង Photoshop គឺជាជំនាញស្នូលដែលមិនអាចខ្វះបានដើម្បីសម្រាំងរូបភាពឱ្យកាន់តែល្អឥតខ្ចោះ។ ការប្រើប្រាស់ឧបករណ៍ទប់លំនឹង ជារឿងចាំបាច់ប្រសិនបើអ្នកថតរូបផ្ដល់សេវាកម្មវីដេអូខ្លីៗសម្រាប់បង្ហោះតាមបណ្ដាញសង្គម។ ការវិនិយោគលើកុំព្យូទ័រដែលមានកម្លាំងខ្លាំង ជួយឱ្យដំណើរការនៃការកាត់តរូបភាពមានភាពរហ័ស និងមិនមានការរំខានដល់ពេលវេលាប្រគល់ការងារ។ ការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងកម្មវិធីកាត់តរូបភាពបច្ចុប្បន្ន ជួយសម្រួលដល់ល្បឿននៃការងារ និងការកែសម្រួលស្បែកឱ្យកាន់តែស្អាត។ អ្នកថតរូបត្រូវមានការត្រៀមគ្រឿងបន្លាស់ដូចជា ថ្ម និងកាតម៉េម៉ូរីឱ្យបានលើសពីតម្រូវការជានិច្ច ដើម្បីការពារហានិភ័យបច្ចេកទេស។ អ្នកថតរូបក្នុងស្រុកតែងតែចំណាយពេលសិក្សាពីទីតាំងស្អាតៗនៅក្នុងប្រទេសកម្ពុជា ដូចជាតាមប្រាសាទបុរាណ មាត់សមុទ្រ និងតំបន់ធម្មជាតិ។ ការជ្រើសរើសពេលវេលាថតរូប នៅពេលព្រលឹម ឬពេលល្ងាច គឺជាគន្លឹះសំខាន់ដើម្បីទទួលបានពន្លឺធម្មជាតិដ៏ស្រទន់។ ការថតរូប Pre-wedding នៅតំបន់អង្គរ តែងតែត្រូវការការសុំច្បាប់អនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធជាមុនសិន ដើម្បីជៀសវាងបញ្ហារំខាន។ អ្នកថតរូបត្រូវមានជំនាញក្នុងការប្រើប្រាស់ពន្លឺសិប្បនិម្មិត ឱ្យមានតុល្យភាពជាមួយពន្លឺធម្មជាតិ ដើម្បីកុំឱ្យរូបភាពមើលទៅឆ្គង។ ការស្វែងយល់ពីឥទ្ធិពលនៃពន្លឺតាមរដូវកាលនីមួយៗក្នុងប្រទេសកម្ពុជា ជួយឱ្យអ្នកថតរូបអាចរៀបចំផែនការថតរូបបានយ៉ាងមានប្រសិទ្ធភាព។ អ្នកថតរូបត្រូវមានភាពច្នៃប្រឌិតខ្ពស់ក្នុងការផ្លាស់ប្តូរទីតាំងសាមញ្ញៗឱ្យទៅជាទីតាំងថតរូបដ៏ស្រស់ស្អាតតាមរយៈការជ្រើសរើសប្លង់។ ការថតរូបក្នុងស្ទូឌីយ៉ូផ្ដល់នូវភាពងាយស្រួលក្នុងការគ្រប់គ្រងពន្លឺបានល្អឥតខ្ចោះ និងមិនបារម្ភពីរឿងអាកាសធាតុក្ដៅ ឬភ្លៀង។ ការប្រើប្រាស់ឡេន Wide-angle ជួយបង្ហាញពីភាពអស្ចារ្យនៃទេសភាពជុំវិញអតិថិជនបានយ៉ាងច្បាស់ និងមើលទៅអស្ចារ្យ។ ការថតរូបនៅតាមហាងកាហ្វេដែលមានការតុបតែងប្លែកៗ កំពុងក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់គូស្នេហ៍ដែលចូលចិត្តស្ទីលបែប Lifestyle។ អ្នកថតរូបត្រូវចេះប្រើប្រាស់ស្រមោល ដើម្បីបង្កើតភាពស៊ីជម្រៅ និងសោភ័ណភាពសិល្បៈនៅក្នុងរូបភាព។ ការថតរូបបែប Lifestyle តម្រូវឱ្យអ្នកថតរូបមានភាពរហ័សរហួនក្នុងការចាប់យកសកម្មភាពធម្មជាតិរបស់អតិថិជនដោយមិនបាច់រៀបឫកពារច្រើន។ និន្នាការនៃការថតរូបបែប Classic ឬ Vintage កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់យុវវ័យកម្ពុជានាពេលបច្ចុប្បន្ន។ ការផ្ដោតលើការថតរូបបែប Emotive Photography ជួយឱ្យរូបភាពអាចប្រាប់ពីរឿងរ៉ាវស្នេហារបស់គូស្នេហ៍បានយ៉ាងច្បាស់។ ការជ្រើសរើសពណ៌រូបភាព ឱ្យមានលក្ខណៈប្លែកពីគេ ជួយឱ្យអ្នកថតរូបបង្កើតបានជាអត្តសញ្ញាណ និងម៉ាកយីហោផ្ទាល់ខ្លួន។ ការថតរូបបែប Candid ឬរូបភាពធម្មជាតិដោយមិនដឹងខ្លួន ជារឿយៗជារូបភាពដែលអតិថិជនពេញចិត្ត និងផ្ដិតទុកច្រើនបំផុត។ ការថតរូប Pre-wedding បែបផ្សងព្រេងតាមតំបន់ភ្នំ ឬព្រៃឈើ កំពុងចាប់ផ្ដើមមានការពេញនិយមសម្រាប់គូស្នេហ៍ដែលចូលចិត្តភាពប្លែក។ ការថតរូបបែបប្លង់ជិត ជួយបង្ហាញពីអារម្មណ៍ និងសេចក្ដីស្រឡាញ់តាមរយៈកែវភ្នែក និងទឹកមុខរបស់អតិថិជន។ ការថតរូបបែបសខ្មៅ ជារឿយៗផ្ដល់នូវអារម្មណ៍ជ្រាលជ្រៅ និងភាពអមតៈនៃរូបភាពដែលមិនងាយស៊ាំភ្នែក។ ការរៀបចំស្ទីលថតរូបបែប Minimalist ដែលមានភាពសាមញ្ញតែប្រណីត កំពុងមានការនិយមខ្លាំងក្នុងចំណោមអ្នកជំនួញសម័យថ្មី។ អ្នកថតរូបត្រូវចេះចាប់យកប្លង់ដែលបង្ហាញពីសកម្មភាពប្រចាំថ្ងៃឱ្យទៅជារូបភាពសិល្បៈដែលមើលទៅមានជីវិតជីវ៉ា។ ការបង្កើតទំនាក់ទំនងល្អជាមួយអតិថិជនមុនពេលថត ជួយឱ្យពួកគេមានអារម្មណ៍កក់ក្ដៅ និងមិនមានភាពអៀនកាមេរ៉ា។ អ្នកថតរូបអាជីពត្រូវដើរតួជាអ្នកដឹកនាំសម្តែង ដើម្បីណែនាំពីរបៀបឈរ និងការបញ្ចេញទឹកមុខឱ្យបានសមសួនបំផុត។ ការផ្ដល់សេវាកម្មជាកញ្ចប់ដែលរួមបញ្ចូលទាំងការតុបតែងមុខ និងសម្លៀកបំពាក់ ផ្ដល់ភាពងាយស្រួល និងចំណេញពេលវេលាដល់អតិថិជន។ ការប្រគល់រូបភាពជូនអតិថិជនឱ្យបានទាន់ពេលវេលាដែលបានសន្យា គឺជាគន្លឹះសំខាន់ក្នុងការកសាងកេរ្តិ៍ឈ្មោះក្នុងអាជីព។ ការរៀបចំកិច្ចសន្យាការងារឱ្យបានច្បាស់លាស់ជាមួយអតិថិជន ការពារបាននូវការយល់ច្រឡំ និងការខាតបង់ផ្សេងៗ។ អ្នកថតរូបត្រូវផ្ដល់យោបល់លើការជ្រើសរើសពណ៌សម្លៀកបំពាក់ឱ្យស៊ីជាមួយទីតាំងថត ដើម្បីឱ្យរូបភាពចេញមកមានសោភ័ណភាព។ ការផ្ដល់រូបភាពគំរូ មួយចំនួនភ្លាមៗក្រោយថតរួច ធ្វើឱ្យអតិថិជនមានអារម្មណ៍រំភើប និងពេញចិត្តនឹងសេវាកម្ម។ អ្នកថតរូបត្រូវចេះលើកទឹកចិត្តអតិថិជនដែលមិនសូវជឿជាក់លើខ្លួនឯង ឱ្យហ៊ានបញ្ចេញភាពស្អាតរបស់ពួកគេមកខាងក្រៅ។ ការផ្ដល់តម្លៃសេវាកម្មដែលសមរម្យ និងមានតម្លាភាព ជួយឱ្យអាជីវកម្មអាចឈរជើងបានយូរអង្វែងក្នុងទីផ្សារដែលមានការប្រកួតប្រជែង។ ការផ្ដល់រូបភាពតាមរយៈ Cloud Storage ជួយឱ្យអតិថិជនងាយស្រួលក្នុងការទាញយក និងចែករំលែកទៅកាន់សាច់ញាតិ។ អ្នកថតរូបត្រូវយល់ដឹងពីវប្បធម៌ និងទំនៀមទម្លាប់ខ្មែរ ដើម្បីចៀសវាងការថតរូបដែលប៉ះពាល់ដល់តម្លៃប្រពៃណីជាតិ។ ការរក្សាការសម្ងាត់ និងការគោរពសិទ្ធិឯកជនរបស់អតិថិជន គឺជាសីលធម៌វិជ្ជាជីវៈដ៏សំខាន់បំផុតរបស់អ្នកថតរូបអាជីព។ ការរៀបចំរក្សាទុក រូបភាពឱ្យបានច្រើនកន្លែង គឺជាការការពារហានិភ័យពីការបាត់បង់ទិន្នន័យដ៏មានតម្លៃរបស់អតិថិជន។ អ្នកថតរូបត្រូវមានភាពហ្មត់ចត់បំផុតក្នុងការពិនិត្យមើលរាល់ចំណុចតូចតាចក្នុងរូបភាព មុននឹងសម្រេចចិត្តប្រគល់ការងារចុងក្រោយ។ ការរក្សាបាននូវភាពស្ងប់ស្ងាត់ និងភាពអាជីពទោះក្នុងស្ថានភាពការងារតានតឹង ជាមន្តស្នេហ៍ និងភាពទាក់ទាញរបស់អ្នកថតរូប។ អ្នកថតរូបត្រូវមានភាពស្មោះត្រង់ជាមួយអតិថិជន អំពីកម្រិតសមត្ថភាព និងដែនកំណត់នៃសេវាកម្មរបស់ខ្លួន។ ការមកដល់ទីតាំងថតរូបមុនម៉ោងកំណត់ បង្ហាញពីវិជ្ជាជីវៈខ្ពស់ និងការឱ្យតម្លៃទៅលើពេលវេលារបស់អតិថិជន។ ការស្លៀកពាក់ឱ្យបានសមរម្យទៅតាមទីតាំងថត និងប្រភេទកម្មវិធី ក៏ជាផ្នែកមួយនៃការផ្ដល់តម្លៃដល់វិជ្ជាជីវៈខ្លួនឯង។ អ្នកថតរូបត្រូវមានក្ដីស្រឡាញ់ចំពោះការងារ ដើម្បីអាចបង្កើតបាននូវស្នាដៃដែលមានវិញ្ញាណ និងភាពច្នៃប្រឌិតខ្ពស់។ ការរក្សាបាននូវសុជីវធម៌ និងការនិយាយស្ដីផ្អែមល្ហែម ធ្វើឱ្យអតិថិជនចង់ត្រឡប់មកប្រើប្រាស់សេវាកម្មម្ដងទៀត។ ការបង្កើតគេហទំព័រ ឬកាតាឡុកឌីជីថល ជួយឱ្យអតិថិជនងាយស្រួលមើលស្ទីលថតរូបរបស់អ្នកមុននឹងសម្រេចចិត្តកក់។ ការប្រើប្រាស់បណ្ដាញសង្គម TikTok ដើម្បីបង្ហោះវីដេអូសកម្មភាពពីក្រោយឆាក (Behind the Scenes) កំពុងទាក់ទាញយុវវ័យខ្មែរយ៉ាងខ្លាំង។ ការបង្កើតអត្តសញ្ញាណម៉ាកយីហោ តាមរយៈការរៀបចំឡូហ្គោ និងពណ៌សម្គាល់ខ្លួន ជួយឱ្យអតិថិជនងាយចងចាំស្នាដៃរបស់អ្នក។ ការចូលរួមក្នុងពិព័រណ៍អាពាហ៍ពិពាហ៍ គឺជាឱកាសដ៏ល្អដើម្បីបង្ហាញស្នាដៃ និងជួបផ្ទាល់ជាមួយអតិថិជនគោលដៅ។ អ្នកថតរូបអាជីពត្រូវចេះសហការជាមួយអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម ដើម្បីពង្រីកវិសាលភាពនៃម៉ាកយីហោរបស់ខ្លួន។ ការឆ្លើយតបសារអតិថិជនបានរហ័ស និងមានលក្ខណៈអាជីព គឺជាជំហានដំបូងនៃការជោគជ័យក្នុងអាជីវកម្មសេវាកម្ម។ ការប្រមូលមតិរិះគន់ ឬការសរសើរ ពីអតិថិជនចាស់ៗ ជួយកសាងទំនុកចិត្តយ៉ាងខ្លាំងសម្រាប់អតិថិជនថ្មី។ ការផ្ដល់ជូនការថតរូបសាកល្បង ឬប្រូម៉ូសិនពិសេសក្នុងឱកាសបុណ្យទាន ជួយបង្កើនចំនួនអតិថិជនក្នុងរដូវកាលស្ងាត់។ អ្នកថតរូបត្រូវមានជំនាញក្នុងការសរសេររៀបរាប់ Captions ឱ្យមានភាពទាក់ទាញនៅពេលបង្ហោះរូបភាពនៅលើហ្វេសប៊ុក។ ការធ្វើការងារឱ្យមានគុណភាពខ្ពស់ជាប់ជានិច្ច នឹងធ្វើឱ្យអតិថិជនជួយផ្សព្វផ្សាយពីមាត់មួយទៅមាត់មួយដោយមិនបាច់ចំណាយលើការផ្សាយពាណិជ្ជកម្ម។ ការរៀបចំទុកដាក់ឯកសាររូបភាពតាមលំដាប់កាលបរិច្ឆេទ និងឈ្មោះអតិថិជន ជួយឱ្យការស្វែងរកមានភាពងាយស្រួលនៅពេលចាំបាច់។ ការសម្រាំងយកតែរូបភាពដែលល្អបំផុតមកកាត់ត ជួយសន្សំពេលវេលា និងរក្សាបាននូវស្តង់ដារគុណភាពខ្ពស់បំផុត។ អ្នកថតរូបត្រូវចេះសម្រួលពន្លឺ និងពណ៌ឱ្យស៊ីគ្នាទៅតាមបរិយាកាសនៃរូបភាពនីមួយៗ ដើម្បីបង្កើតអារម្មណ៍ដែលស៊ីសង្វាក់គ្នា។ ការកែសម្រួលរូបរាងកាយ ឬផ្ទៃមុខអតិថិជន ត្រូវតែធ្វើឡើងដោយភាពម៉ត់ចត់បំផុត ដើម្បីកុំឱ្យបាត់បង់ភាពធម្មជាតិរបស់ពួកគេ។ អ្នកថតរូបអាជីពត្រូវតែមានការអត់ធ្មត់ខ្ពស់ក្នុងការអង្គុយនៅមុខកុំព្យូទ័ររាប់ម៉ោង ដើម្បីសម្រេចបាននូវរូបភាពដ៏ល្អឥតខ្ចោះ។ ការប្រើប្រាស់ឧបករណ៍វាស់ពណ៌អេក្រង់ ជួយធានាថាពណ៌រូបភាពដែលកាត់តរួចនឹងមិនប្រែប្រួលពេលផ្ដិតចេញមក។ ការរៀបចំអាល់ប៊ុមរូបភាពឌីជីថលឱ្យមានភាពងាយស្រួលក្នុងការមើលតាមទូរស័ព្ទដៃ គឺជាតម្រូវការចាំបាច់ក្នុងសម័យនេះ។ ការរក្សារូបភាពដើម ទុកក្នុងរយៈពេលកំណត់ណាមួយ គឺជាសេវាកម្មការពារក្នុងករណីអតិថិជនបាត់បង់រូបភាពរបស់ពួកគេ។ ការបង្កើតទំនាក់ទំនងល្អជាមួយអ្នកផាត់មុខ ជួយឱ្យការរៀបចំតួអង្គមានភាពល្អឥតខ្ចោះតាមប្លង់ដែលចង់បាន។ អ្នកថតរូបត្រូវចេះធ្វើការងារជាក្រុមជាមួយអ្នកថតវីដេអូ ដើម្បីចៀសវាងការឈរជាន់ប្លង់គ្នាទៅវិញទៅមកក្នុងពេលបំពេញការងារ។ ការមានជំនួយការម្នាក់សម្រាប់ជួយកាន់ឧបករណ៍ពន្លឺ ឬជួយរៀបចំសម្លៀកបំពាក់អតិថិជន ធ្វើឱ្យដំណើរការថតរូបមានភាពរហ័ស។ ការផ្ដល់ចំណេះដឹង និងការបណ្ដុះបណ្ដាលដល់សមាជិកក្នុងក្រុម ជួយឱ្យគុណភាពការងាររបស់ស្ទូឌីយ៉ូមានភាពស្មើគ្នា។ ការយោគយល់ និងការចេះជួយគ្នាក្នុងកាលៈទេសៈលំបាក ធ្វើឱ្យក្រុមការងារមានភាពរឹងមាំ និងមានបរិយាកាសការងារល្អ។ អ្នកថតរូបត្រូវមានភាពអត់ធ្មត់ខ្ពស់ចំពោះការប្រែប្រួលអាកាសធាតុភ្លាមៗ ជាពិសេសក្នុងអំឡុងពេលថតនៅក្រៅស្ទូឌីយ៉ូ។ ការដោះស្រាយបញ្ហាជាមួយអតិថិជនដែលមានការទាមទារខ្ពស់ តម្រូវឱ្យមានការប្រើប្រាស់ពាក្យសម្ដីទន់ភ្លន់ និងវិជ្ជាជីវៈ។ នៅពេលឧបករណ៍មានបញ្ហាបច្ចេកទេសភ្លាមៗ អ្នកថតរូបត្រូវមានឧបករណ៍បម្រុង (Backup Gear) ដើម្បីកុំឱ្យរអាក់រអួលដល់ការថត។ ការគ្រប់គ្រងពេលវេលាឱ្យបានល្អ ជួយឱ្យអ្នកថតរូបមិនមានអារម្មណ៍តានតឹងពេក នៅពេលមានការងារច្រើនក្នុងពេលតែមួយ។ ការរៀនសូត្រពីកំហុសឆ្គងពីមុនៗ គឺជាគន្លឹះសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពឱ្យកាន់តែខ្លាំងពូកែជាងមុន។ វិស័យថតរូបនៅកម្ពុជានឹងបន្តរីកចម្រើន ដោយសារមនុស្សកាន់តែឱ្យតម្លៃលើការរក្សាទុកអនុស្សាវរីយ៍តាមរយៈរូបភាពអាជីព។ ការប្រើប្រាស់ដ្រូន ជំនាន់ថ្មីនឹងផ្ដល់នូវរូបថតដែលប្លែក និងអស្ចារ្យជាងមុនសម្រាប់កម្មវិធី Pre-wedding។ ការថតរូបបែប Lifestyle នឹងកាន់តែមានទីផ្សារធំទូលាយ មិនត្រឹមតែសម្រាប់គូស្នេហ៍ទេ ប៉ុន្តែសម្រាប់អាជីវកម្មគ្រប់ប្រភេទ។ ការប្រើប្រាស់បច្ចេកវិទ្យា Virtual Reality អាចនឹងក្លាយជាចំណែកមួយនៃការបង្ហាញរូបភាព Pre-wedding នាពេលអនាគត។ អ្នកថតរូបដែលចេះប្រើប្រាស់ភាសាបរទេស នឹងមានឱកាសកាន់តែច្រើនក្នុងការធ្វើការងារជាមួយអតិថិជនអន្តរជាតិ។ អាជីពអ្នកថតរូបនឹងមិនបាត់បង់ឡើយ ដរាបណាមនុស្សនៅតែត្រូវការការចាប់យកអារម្មណ៍ដែលម៉ាស៊ីនមិនអាចធ្វើជំនួសបាន។ ការបង្កើតសហគមន៍អ្នកថតរូបឱ្យកាន់តែរឹងមាំ នឹងជួយលើកកម្ពស់ស្តង់ដារតម្លៃសេវាកម្មក្នុងប្រទេសកម្ពុជា។ ការវិនិយោគលើចំណេះដឹងផ្នែកជំនួញ បន្ថែមពីលើជំនាញថតរូប នឹងធ្វើឱ្យអ្នកក្លាយជាសហគ្រិនដ៏ជោគជ័យម្នាក់។ អ្នកថតរូបខ្មែរនឹងមានសមត្ថភាពអាចទៅប្រកួតប្រជែងស្នាដៃនៅលើឆាកអន្តរជាតិបានយ៉ាងងាយស្រួល។ ការថតរូបបែបអាពាហ៍ពិពាហ៍ខ្នាតតូច កំពុងចាប់ផ្ដើមមាននិន្នាការក្នុងចំណោមគូស្នេហ៍ដែលចូលចិត្តភាពឯកជន។ អ្នកថតរូបត្រូវមានសុខភាពល្អ និងកាយសម្បទារឹងមាំ ដើម្បីអាចតស៊ូក្នុងអាជីពនេះបានយូរអង្វែង។ ការផ្ដល់តម្លៃដល់ខ្លួនឯង និងវិជ្ជាជីវៈ នឹងធ្វើឱ្យអតិថិជនផ្ដល់តម្លៃដល់ស្នាដៃរបស់អ្នកដូចគ្នា។ ភាពជោគជ័យរបស់អ្នកថតរូប មិនមែនវាស់វែងតែលើទឹកលុយទេ ប៉ុន្តែវាស់លើស្នាមញញឹមរបស់អតិថិជនពេលឃើញរូបភាពផងដែរ។ សរុបមក អាជីពថតរូប Pre-wedding និង Lifestyle នៅកម្ពុជាមានសក្តានុពលខ្ពស់ ប៉ុន្តែទាមទារការប្តេជ្ញាចិត្ត ភាពច្នៃប្រឌិត ការខិតខំរៀនសូត្រ និងការអភិវឌ្ឍន៍ខ្លួនឥតឈប់ឈរ ដើម្បីទទួលបានជោគជ័យ និងក្លាយជាអ្នកជំនាញដែលលេចធ្លោ។